នំបញ្ចុកសម្លណាំយ៉ា គឺជាអាហារដ៏ពេញនិយមរបស់ប្រជាជនខ្មែរភាគខាងលិចនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តស្វាយរៀង។ របៀបធ្វើនំបញ្ចុកសម្លណាំយ៉ាមានលក្ខណៈពិសេសខុសពីសម្លដទៃទៀត ហើយមានគ្រឿងផ្សំដូចជា ត្រី ខ្ទិះដូងដើមនិងចុង គ្រឿងបុក ម្ទេសក្រៀម ខ្ទឹមស ខ្ទឹមក្រហម កាពិ អំបិល ស្លឹកក្រូចសើច សណ្តែកដីលីង ម្សៅស៊ុប ស្ករ និងទឹកត្រី។ ដើម្បីធ្វើសម្លណាំយ៉ាបានដំបូងគេត្រូវធ្វើត្រីនិងលាងត្រីឱ្យស្អាត ហើយយកទៅស្ងោរជាមួយស្លឹកក្រូចសើចដើម្បីកាត់ឆ្អាប ពេលស្ងោរត្រីឆ្អិនហើយត្រូវបេះយកតែសាច់ត្រីរួចទុកមួយអន្លើ។ បន្ទាប់់មកយកគ្រឿងបុកដែលផ្សំឡើងពីស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ជាយ បុកលាយជាមួយកាពិ ខ្ទឹមក្រហម ខ្ទឹមស។ បន្ទាប់មកទៀតយកមកបុកលាយជាមួយសាច់ត្រីនិងសណ្តែកដីរួចទុកមួយអន្លើ។ ក្រោយមកយកម្ទេសក្រៀមទៅត្រាំទឹកឱ្យរីក រួចយកមកចិញ្ច្រាំឱ្យម៉ដ្ឋ។ ក្រោយមកទៀតដាក់ឆ្នាំងដាំទឹកខ្ទិះដូងដើម កូរឱ្យឈ្ងុយ រួចដាក់ម្ទេសចិញ្ច្រាំរួចចូល ហើយកូរឱ្យឡើងក្រហមល្អទើបដាក់សាច់ត្រីដែលបុករួចចូល ហើយកូរឱ្យសព្វចូលគ្នា។ ពេលកូរសព្វហើយបន្ថែមខ្ទិះចុងចូលរួចដាក់ម្សៅស៊ុប ទឹកត្រី ស្ករនិងអំបិលចូល ហើយរម្ងាស់រយៈពេល៥នាទីរួចភ្លក្សមើលជាការស្រេច។ សម្លនេះ បើពិសាជាមួយនំបញ្ចុកពេលនៅក្តៅៗនឹងមានរសជាតិកាន់តែឆ្ងាញ់